ចំណែកឯនំំបុ័ងដាក់ប៉ាតេក៏គេចូលចិត្តញុាំមិនថាសិស្សិ មិនថានិស្សិត ឬអ្នកធ្វើការទេគឺនិយមចូលចិត្តព្រោះវាមានរសជាតិឆ្ងាញ់។ នំបុ័ងប្រភេទនេះគេឃើញមានលក់នៅក្នុងហាងធំៗមួយចំនួន ភាគច្រើនគេទិញសម្រាប់ឲ្យបុគ្គលិកធ្វើការញុាំពេលមានកម្មវីធីប្រជុំឬកម្មវីធីអ្វីមួយ។ មកដឹងពីការធ្វើនំប័ុងប៉ាតេនិងគ្រឿងផ្សំខ្លះៗដែលមាន នំបុ័ង ប៉ាតេ ប័រ សាច់ជ្រូកចិញ្រ្ចាំ ត្រីខ ជ្រក់ត្រសក់ ស្លឹកខ្ទឹម ជីរណា ម្ទេសឆា និងគ្រឿងទេសមាន ស្ករស ទឹកសុីអ៉ីវ ម្រេច ម្សៅស៊ុប ប្រេងខ្យង។ សាច់ជ្រូកត្រូវលាងឲ្យស្អាត ហើយចិញ្ច្រាំឲ្យម៉ត់។ បន្ទាប់មក រំលីងខ្ទឹមក្នុងប្រេងឆា ចាក់ទៅក្នុងឆ្នាំងរួចដាក់សាច់ជ្រូក និងគ្រឿងទេសចូល កូររហូតដល់ស្ងួតនឹងចាក់ទឹកបន្តិច។ ចុងក្រោយដាក់ត្រីខបំបែកសាច់ចូលរួមគ្នា រួចចាំឆ្អិនហើយដួសដាក់ចានជាស្រេច។ ចំពោះប៉ាតេ អាចស្រុះជាមួយទឹកក្ដៅចំហុយរយៈពេលប្រហែល ១–២ នាទី ដើម្បីសម្លាប់មេរោគ។ បន្ទាប់មក ស្រង់ចេញទុកឲ្យត្រជាក់ ហើយហាន់ជាបន្ទះស្តើងៗ រួចរៀបដាក់ចានទុកមួយខាងសិន។ ចំណែកជ្រក់ត្រសក់ អាចប្រើជ្រក់ស្រាប់ដែលមានលក់នៅក្នុងទីផ្សារក៏បានដែរ។ រីឯប្រភេទនំបុ័ងគេប្រើដូចគ្នាគ្រាន់តែនំបុ័ងប៉ាតេគេយកប្រវែងខ្លីជាងនំបុ័នដាក់សាច់ នំបុ័ងដាក់ជាមួយសាច់គោអាំង និង នំបុ័ងខគោ ប៉ុណ្ណោះ។ និងចុងក្រោយ យើងអាចយកវាទៅកំដៅហើយលាបប័របន្ទាប់មកដាក់លាបជាមួយទឹកសាច់ជ្រូកចិញ្រ្ចាំដែលបានធ្វើហើយ រួចដាក់ប៉ាតេនិងជីចូលចំណែកឯជ្រក់និងម្ទេសឆាអាចដាក់ញុាំខាងក្រៅក៏បាន។